ការងាររៀបចំព្រឹត្តិការណ៍ និងសម្របសម្រួលអាពាហ៍ពិពាហ៍នៅកម្ពុជា គឺជាវិស័យមួយដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតម្រូវការខ្ពស់ពីគូស្វាមីភរិយាដែលចង់រៀបពិធីមង្គលការ។ វាមិនមែនត្រឹមតែការរៀបចំតុបតែងលម្អនោះទេ តែវាជាការងារដ៏ស្មុគស្មាញដែលទាមទារការយកចិត្តទុកដាក់ខ្ពស់និងលម្អិត។ អ្នករៀបចំព្រឹត្តិការណ៍ ឬអ្នកសម្របសម្រួលអាពាហ៍ពិពាហ៍ គឺជាអ្នកជំនាញដែលជួយគូស្វាមីភរិយាឱ្យសម្រេចក្តីសុបិន្តរបស់ពួកគេសម្រាប់ថ្ងៃពិសេសបំផុតនៃជីវិត។ ពួកគេដើរតួជាទីប្រឹក្សា ជាអ្នករៀបចំផែនការ និងជាអ្នកសម្របសម្រួលគ្រប់ផ្នែកនៃកម្មពិធី។ ការងារនេះចាប់ផ្តើមតាំងពីការប្រជុំដំបូងជាមួយគូស្វាមីភរិយា ដើម្បីស្វែងយល់ពីចំណូលចិត្ត ថវិកា និងចក្ខុវិស័យរបស់ពួកគេ។ បន្ទាប់មក ពួកគេចាប់ផ្តើមបង្កើតគំនិត និងប្រធានបទសម្រាប់ពិធី។ វារួមបញ្ចូល ទាំងការជ្រើសរើសទីតាំងរៀបចំ ការកំណត់ថ្ងៃ និងពេលវេលាច្បាស់លាស់ ដើម្បីប្រព្រឹត្តិទៅយ៉ាងរលូន។ ពួកគេក៏ទទួលខុសត្រូវក្នុងការស្វែងរក និងទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់សេវាកម្មផ្សេងៗផងដែរ។ សេវាកម្មក្នុងនោះមានដូចជា ក្រុមតន្ត្រី អ្នកថតរូប អ្នកថតវីដេអូ អ្នករៀបចំផ្កា និងអ្នកផ្គត់ផ្គង់ម្ហូបអាហារជាដើម។ ការសម្របសម្រួលជាមួយអ្នកផ្គត់ផ្គង់គឺជាផ្នែកសំខាន់មួយនៃការងារនេះ ដើម្បីធានាថាអ្វីៗដំណើរការទៅតាមផែនការ។ ពួកគេត្រូវចរចារតម្លៃ កិច្ចសន្យា និងតាមដានកាលវិភាគការងារ។ ការបង្កើតកាលវិភាគកម្មពិធីលម្អិតក៏ជាភារកិច្ចដ៏សំខាន់ផងដែរ ដើម្បីធានាថាគ្រប់ជំហាននៃកម្មពិធីប្រព្រឹត្តទៅបានរលូន និងទាន់ពេលវេលា។ ពួកគេក៏ត្រូវគ្រប់គ្រងថវិកាដែលបានកំណត់ ដើម្បីធានាថាការចំណាយមិនហួសពីលទ្ធភាព។ លើសពីនេះ អ្នករៀបចំត្រូវដោះស្រាយបញ្ហាដែលអាចកើតឡើងដោយមិនបានរំពឹងទុក។ ពួកគេត្រូវមានភាពបត់បែន និងអាចដោះស្រាយបញ្ហាបានយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។ ការរៀបចំការតុបតែងលម្អ ភ្លើង និងសំឡេងក៏ជាផ្នែកមួយនៃការងារផងដែរ ដើម្បីបង្កើតបរិយាកាសដ៏ស្រស់ស្អាត និងអស្ចារ្យ។ ពួកគេត្រូវធានាថាការតុបតែងត្រូវតាមប្រធានបទដែលបានជ្រើសរើស។ ការសម្របសម្រួលការហាត់សមកម្មពិធីមង្គលការក៏ជាផ្នែកមួយនៃភារកិច្ច ដើម្បីឱ្យគូស្វាមីភរិយា និងអ្នកចូលរួមដឹងពីតួនាទីរបស់ពួកគេ។ នៅថ្ងៃរៀបចំពិធី អ្នករៀបចំត្រូវមានវត្តមានដើម្បីត្រួតពិនិត្យ និងសម្របសម្រួលគ្រប់យ៉ាង។ ពួកគេត្រូវធានាថាភ្ញៀវត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ការសម្របសម្រួលការលេងភ្លេង ការនិយាយពាក្យពេចន៍ និងការកាត់នំក៏ស្ថិតក្រោមការត្រួតពិនិត្យរបស់ពួកគេដែរ។ ពួកគេក៏ត្រូវត្រួតពិនិត្យក្រុមការងារ ដើម្បីធានាថាអ្វីៗត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់។ ក្រោយពិធីចប់ ពួកគេក៏ត្រូវជួយក្នុងការរៀបចំសម្អាត និងដកគ្រឿងតុបតែងផងដែរ។ និយាយជារួម ការងាររៀបចំព្រឹត្តិការណ៍ និងសម្របសម្រួលអាពាហ៍ពិពាហ៍ ទាមទារជំនាញចម្រុះដូចជា ការរៀបចំផែនការ ការទំនាក់ទំនង ការចរចារ ការគ្រប់គ្រង និងការដោះស្រាយបញ្ហា។ ចំណែកអ្នករៀបចំ និងសម្របសម្រួលអាពាហ៍ពិពាហ៍មានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យពិធីមង្គលការមួយប្រព្រឹត្តទៅបានយ៉ាងរលូន និងជោគជ័យ។ ភារកិច្ចចម្បងរបស់ពួកគេគឺជួយគូស្វាមីភរិយាក្នុងការរៀបចំផែនការ គ្រប់គ្រង និងសម្របសម្រួលគ្រប់ផ្នែកនៃពិធី។ ពួកគេចាប់ផ្តើមដោយការ ប្រឹក្សាយោបល់ ជាមួយគូស្វាមីភរិយា ដើម្បីស្វែងយល់ពីចំណង់ចំណូលចិត្ត ស្ទីល និងថវិការបស់ពួកគេ។ ផ្អែកលើព័ត៌មាននេះ ពួកគេនឹង បង្កើតគំនិត និងប្រធានបទ សម្រាប់ពិធីមង្គលការ។ ការងារបន្ទាប់គឺ ជ្រើសរើសទីតាំង ដែលសមស្របបំផុតសម្រាប់ពិធី និងពិធីជប់លៀង។ ពួកគេក៏ទទួលខុសត្រូវក្នុងការ កំណត់កាលបរិច្ឆេទ និងពេលវេលា នៃពិធីផងដែរ។ មួយវិញទៀត ពួកគេមានភារកិច្ច ស្វែងរក និងជ្រើសរើសអ្នកផ្គត់ផ្គង់ ដែលមានគុណភាពល្អ។ អ្នកសម្របសម្រួលនឹង បង្កើតកាលវិភាគពិធីលម្អិត តាំងពីដើមដល់ចប់ ដើម្បីឱ្យគ្រប់ជំហានប្រព្រឹត្តទៅទាន់ពេលវេលា។ ពួកគេក៏រៀបចំ កាលវិភាគសម្រាប់ថ្ងៃមង្គលការ សម្រាប់គ្រប់ភាគីពាក់ព័ន្ធ។ ហើយពួកគេជួយ រៀបចំការហាត់សមពិធី មុនថ្ងៃមង្គលការ ដើម្បីឱ្យគូស្វាមីភរិយា និងអ្នកចូលរួមដឹងពីលំដាប់លំដោយនៃពិធី។ នៅថ្ងៃមង្គលការ វត្តមានរបស់ពួកគេគឺចាំបាច់ ដើម្បីត្រួតពិនិត្យ និងសម្របសម្រួលគ្រប់សកម្មភាព។ នេះរួមមានការ ត្រួតពិនិត្យការរៀបចំតុបតែង ភ្លើង និងសំឡេងឱ្យបានត្រឹមត្រូវ។ ពួកគេនឹងទទួលខុសត្រូវដោះស្រាយ បញ្ហាដែលមិនបានរំពឹងទុក ណាមួយដែលអាចកើតឡើងភ្លាមៗ ដូចជា បញ្ហាអាកាសធាតុ ឬបញ្ហាជាមួយអ្នកផ្គត់ផ្គង់។ ក្រោយពេលពិធីចប់ ពួកគេក៏អាច ជួយក្នុងការរៀបចំសម្អាត ឬរៀបចំសម្ភារៈត្រឡប់ទៅវិញ។ សរុបមក អ្នករៀបចំ និងសម្របសម្រួលអាពាហ៍ពិពាហ៍គឺជា អ្នកជំនាញដែលធ្វើឱ្យក្តីសុបិន្ត នៃពិធីមង្គលការរបស់គូស្វាមីភរិយាក្លាយជាការពិត។ ការងារជាអ្នករៀបចំ និងសម្របសម្រួលអាពាហ៍ពិពាហ៍ទាមទារនូវជំនាញចម្រុះជាច្រើន ដើម្បីធានាបាននូវភាពជោគជ័យនៃពិធី។ ជំនាញទំនាក់ទំនង ក៏សំខាន់មិនអាចខ្វះបានដែរ ព្រោះអ្នកត្រូវទាក់ទងជាមួយគូស្វាមីភរិយា អ្នកផ្គត់ផ្គង់ និងភ្ញៀវ។ សមត្ថភាពចរចា គឺជាគន្លឹះដើម្បីទទួលបានតម្លៃល្អបំផុតពីអ្នកផ្គត់ផ្គង់ និងធានាថាគូស្វាមីភរិយាទទួលបានអ្វីដែលពួកគេចង់បានក្នុងថវិកាដែលបានកំណត់។ ជំនាញគ្រប់គ្រងថវិកា ក៏ចាំបាច់ណាស់ដែរ ដើម្បីតាមដានរាល់ការចំណាយ និងជៀសវាងការលើសថវិកា។ ការយកចិត្តទុកដាក់លើព័ត៌មានលម្អិត គឺមិនអាចខ្វះបានឡើយ ព្រោះរាល់ចំណុចតូចៗអាចធ្វើឱ្យពិធីទាំងមូលមានភាពខុសឆ្គង។ ជំនាញដោះស្រាយបញ្ហា គឺជាជំនាញមួយដែលអ្នកនឹងប្រើប្រាស់ញឹកញាប់ ព្រោះរឿងដែលមិនបានរំពឹងទុកតែងតែកើតមានឡើង។ អ្នកត្រូវតែមានភាពរហ័សរហួន និងអាចសម្រេចចិត្តបានត្រឹមត្រូវក្រោមសម្ពាធ។ ភាពបត់បែន ក្នុងការឆ្លើយតបទៅនឹងការផ្លាស់ប្ដូរ ឬសំណើរបន្ថែមពីអតិថិជនក៏ជាចំណុចគន្លឹះផងដែរ។ ជំនាញគ្រប់គ្រងពេលវេលា គឺចាំបាច់ដើម្បីធានាថាគ្រប់យ៉ាងប្រព្រឹត្តទៅតាមកាលវិភាគដែលបានកំណត់។ ជំនាញបម្រើសេវាកម្មអតិថិជន គឺជាចំណុចស្នូល ព្រោះអ្នកត្រូវធ្វើឱ្យគូស្វាមីភរិយាមានអារម្មណ៍ជឿជាក់ និងពេញចិត្ត។ ភាពច្នៃប្រឌិត ក៏ជាជំនាញមួយដែលជួយឱ្យអ្នកអាចបង្កើតមានការតុបតែងប្លែកៗ។ ចំណេះដឹងអំពីនិន្នាការបច្ចុប្បន្ន នៅក្នុងវិស័យអាពាហ៍ពិពាហ៍ក៏សំខាន់ដែរ ដើម្បីផ្តល់ជម្រើសល្អៗជូនអតិថិជន។ ភាពជាអ្នកដឹកនាំ គឺត្រូវការដើម្បីគ្រប់គ្រងក្រុមការងារ និងអ្នកផ្គត់ផ្គង់នៅថ្ងៃពិធី។ ជំនាញស្តាប់ ដោយយកចិត្តទុកដាក់នូវបំណងប្រាថ្នារបស់អតិថិជនក៏ជួយឱ្យអ្នកអាចផ្តល់សេវាកម្មបានល្អប្រសើរ។ ភាពអត់ធ្មត់ ក្នុងការដោះស្រាយជាមួយស្ថានភាពលំបាក ឬការទាមទារច្រើនពីអតិថិជនក៏សំខាន់ដែរ។ បរិយាកាសការងារក្នុងវិស័យរៀបចំ និងសម្របសម្រួលអាពាហ៍ពិពាហ៍នៅកម្ពុជាមានលក្ខណៈ មមាញឹក និងមានសម្ពាធខ្ពស់ ជាពិសេសនៅរដូវកាលមង្គលការ។ អ្នកជំនាញក្នុងវិស័យនេះតែងតែជួបប្រទះនឹង កាលវិភាគណែនណាន់តាន់តាប់ និងតម្រូវការខ្ពស់ពីអតិថិជន។ ការងារនេះ ទាមទារភាពបត់បែន ខ្ពស់ ដោយសារម៉ោងធ្វើការមិនទៀងទាត់ ហើយជួនកាលត្រូវធ្វើការនៅចុងសប្តាហ៍ ឬពេលយប់។ ទោះបីជាមានសម្ពាធក៏ដោយ វាគឺជាការងារដែល ផ្ដល់ភាពរីករាយ និងមានមោទនភាព នៅពេលឃើញគូស្វាមីភរិយាពេញចិត្តនឹងលទ្ធផល។ ទំនាក់ទំនងល្អជាមួយ អ្នកផ្គត់ផ្គង់ និងក្រុមការងារ គឺជារឿងវិជ្ជមានហើយសំខាន់ណាស់សម្រាប់បរិយាកាសការងារ។ ការងារនេះអាចផ្តល់នូវ បទពិសោធន៍ចម្រុះ ព្រោះពិធីមង្គលការនីមួយៗមានលក្ខណៈប្លែកពីគ្នា។ ជារឿយៗអ្នករៀបចំត្រូវ ធ្វើការក្រោមសម្ពាធពេលវេលា ដើម្បីធានាថាអ្វីៗប្រព្រឹត្តទៅទាន់ពេល។ ភាពតានតឹងអាចកើតមានឡើងនៅពេលដោះស្រាយបញ្ហាដែលកើតឡើងដោយមិនបានរំពឹងទុក។ ចំពោះ ប្រាក់ចំណូល ក្នុងវិស័យនេះ គឺមានភាពខុសប្លែកគ្នាអាស្រ័យលើកត្តាជាច្រើន។ អ្នករៀបចំអាពាហ៍ពិពាហ៍ដែលមាន បទពិសោធន៍ច្រើន និងកេរ្តិ៍ឈ្មោះល្អ អាចរកចំណូលបានខ្ពស់។ ទំហំ និងភាពស្មុគស្មាញនៃពិធី ក៏ជះឥទ្ធិពលដល់តម្លៃសេវាកម្មផងដែរ។ ពិធីមង្គលការធំៗដែលមានភ្ញៀវច្រើន និងតម្រូវការខ្ពស់ តែងតែមានតម្លៃសេវាថ្លៃជាង។ សរុបមក ប្រាក់ចំណូលក្នុងវិស័យនេះអាចមានចាប់ពី មធ្យមទៅខ្ពស់ ប៉ុន្តែវាទាមទារនូវ ការប្តេជ្ញាចិត្តខ្ពស់ ការលះបង់ពេលវេលា និង ជំនាញដ៏ប៉ិនប្រសប់ ដើម្បីទទួលបានជោគជ័យ និងប្រាក់ចំណូលល្អ។ ការចាប់ផ្តើមអាជីពជាអ្នករៀបចំ និងសម្របសម្រួលអាពាហ៍ពិពាហ៍នៅកម្ពុជាទាមទារនូវការប្តេជ្ញាចិត្ត និងយុទ្ធសាស្ត្រច្បាស់លាស់។ ជំហានដំបូងគឺត្រូវសិក្សាស្វែងយល់ ឱ្យបានស៊ីជម្រៅអំពីឧស្សាហកម្មនេះ។ អ្នកអាចចាប់ផ្តើមដោយ ស្វែងរកវគ្គបណ្ដុះបណ្ដាល ឬសិក្ខាសាលាដែលពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍។ ការ ស្ម័គ្រចិត្តជួយ ឬធ្វើការជាអ្នកហាត់ការជាមួយអ្នករៀបចំព្រឹត្តិការណ៍ដែលមានបទពិសោធន៍ គឺជាមធ្យោបាយដ៏ល្អដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែង។ ការ បង្កើតបណ្តាញទំនាក់ទំនង ជាមួយអ្នកផ្គត់ផ្គង់ដូចជា អ្នកថតរូប អ្នករៀបចំផ្កា និងទីតាំងរៀបចំពិធីគឺមានសារៈសំខាន់ណាស់។ បន្ទាប់មក អ្នកគួរតែ បង្កើតការងារ ដោយចាប់ផ្តើមពីពិធីតូចៗ ឬជួយមិត្តភក្តិ និងក្រុមគ្រួសារ។ ការផ្សព្វផ្សាយខ្លួនឯង តាមបណ្តាញសង្គម គេហទំព័រ ឬតាមរយៈពាក្យសម្តីពីមាត់មួយទៅមាត់មួយ គឺចាំបាច់ដើម្បីទាក់ទាញអតិថិជន។ ការកសាងម៉ាកយីហោផ្ទាល់ខ្លួន ដែលមានភាពទាក់ទាញ និងបង្ហាញពីភាពច្នៃប្រឌិតរបស់អ្នកក៏ជាចំណុចគន្លឹះផងដែរ។ ត្រូវតែ កំណត់តម្លៃសេវាកម្ម របស់អ្នកឱ្យបានច្បាស់លាស់ និងប្រកបដោយភាពប្រកួតប្រជែង។ ការចុះបញ្ជីអាជីវកម្ម ឱ្យបានត្រឹមត្រូវតាមច្បាប់ក៏ជាជំហានដ៏សំខាន់មួយទៀត។ ទោះបីជាវិស័យនេះមានសក្តានុពលខ្ពស់ក៏ដោយ ក៏មាន បញ្ហាប្រឈមជាច្រើន ដែលអ្នកត្រូវត្រៀមខ្លួនដោះស្រាយ។ ការប្រកួតប្រជែងខ្ពស់ គឺជាបញ្ហាមួយដែលជួបប្រទះញឹកញាប់ ដោយសារមានអ្នកជំនាញ និងក្រុមហ៊ុនជាច្រើនបានចូលក្នុងទីផ្សារនេះ។ ការ គ្រប់គ្រងការរំពឹងទុករបស់អតិថិជន គឺជាបញ្ហាមួយទៀត ព្រោះគូស្វាមីភរិយាខ្លះអាចមានតម្រូវការខ្ពស់ ឬបំណងប្រាថ្នាដែលពិបាកសម្រេច។ បញ្ហាថវិកា អាចជាឧបសគ្គធំ ជាពិសេសនៅពេលដែលអតិថិជនមានថវិកាតិច ប៉ុន្តែចង់បានពិធីធំ។ ការដោះស្រាយបញ្ហាដែលមិនបានរំពឹងទុក នៅថ្ងៃកម្មពិធី ដូចជាបញ្ហាអាកាសធាតុ បញ្ហាជាមួយអ្នកផ្គត់ផ្គង់ ឬបញ្ហាបច្ចេកទេស គឺជាសម្ពាធដ៏ធំ។ ការគ្រប់គ្រងពេលវេលា ប្រកបដោយប្រសិទ្ធភាពក៏ជាបញ្ហាប្រឈមមួយដែរ ដោយសារត្រូវរៀបចំកិច្ចការជាច្រើនក្នុងពេលតែមួយ។ ភាពតានតឹង និងសម្ពាធការងារ គឺជារឿងធម្មតា ដោយសារការងារនេះទាមទារការយកចិត្តទុកដាក់ខ្ពស់ និងការទទួលខុសត្រូវធំធេង។ ការរក្សាទំនាក់ទំនងល្អជាមួយអ្នកផ្គត់ផ្គង់ ដែលគួរឱ្យទុកចិត្តក៏អាចជាបញ្ហាប្រឈមដែរ ព្រោះជួនកាលអ្នកផ្គត់ផ្គង់អាចមានបញ្ហាផ្ទាល់ខ្លួន។ ការតាមដាននិន្នាការថ្មីៗ ក្នុងឧស្សាហកម្មនេះក៏សំខាន់ដែរ ដើម្បីរក្សាការប្រកួតប្រជែង។ លើសពីនេះ ការរក្សាតុល្យភាពរវាងជីវិតផ្ទាល់ខ្លួន និងការងារ ក៏អាចជាការពិបាកផងដែរ ដោយសារម៉ោងធ្វើការមិនទៀងទាត់។